ការរីកចម្រើនយ៉ាងគំហុកនៃបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរទាំងស្រុងនូវរបៀបដែលប្រជាជនទទួលបានព័ត៌មាននិងទំនាក់ទំនងគ្នាទៅវិញទៅមក។ នៅក្នុងបរិបទនៃការអប់រំសុខភាព បណ្តាញសង្គមបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសុខភាពដល់សាធារណជនយ៉ាងឆាប់រហ័សនិងទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ការអប់រំសុខភាពក៏មានគុណសម្បត្តិ និងគុណវិបត្តិដែលយើងទាំងអស់គ្នាគួរតែយល់ដឹងឲ្យបានច្បាស់លាស់។ ការយល់ដឹងពីឥទ្ធិពលទាំងនេះនឹងជួយឲ្យយុទ្ធនាការសុខភាពមានប្រសិទ្ធភាព និងអាចដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងបាន។ បណ្តាញសង្គមផ្តល់នូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ក្នុងការផ្សព្វផ្សាយព័ត៌មានសុខភាពដល់ប្រជាជនកម្ពុជាដោយមិនរើសមុខ។ គុណសម្បត្តិដំបូងគឺលទ្ធភាពក្នុងការផ្សព្វផ្សាយទៅដល់ទស្សនិកជនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលដ៏ខ្លីបំផុត ដែលនេះជាចំណុចសំខាន់ដើម្បីឆ្លើយតបទៅនឹងករណីបន្ទាន់។ ការចំណាយទៅលើការផ្សព្វផ្សាយតាមបណ្តាញសង្គមគឺមានតម្លៃទាបជាងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីដូចជាទូរទស្សន៍ និងវិទ្យុ ដែលធ្វើឲ្យអង្គការមិនរកប្រាក់ចំណេញអាចអនុវត្តបាន។ លើសពីនេះ យុទ្ធនាការអប់រំសុខភាពអាចប្រើប្រាស់រូបភាព វីដេអូខ្លីៗ និង Infographics ដើម្បីបង្ហាញព័ត៌មានស្មុគស្មាញឲ្យទៅជាងាយយល់និងចាប់អារម្មណ៍។ ក្រុមអ្នកអនុវត្តអាចកំណត់គោលដៅផ្សព្វផ្សាយទៅតាមក្រុមមនុស្សជាក់លាក់ដូចជាតាមអាយុ ទីតាំង និងចំណាប់អារម្មណ៍ ដើម្បីឲ្យសារនោះទៅដល់អ្នកដែលពិតជាត្រូវការ។ បណ្តាញសង្គមក៏អនុញ្ញាតឲ្យមានការទំនាក់ទំនងដោយផ្ទាល់ជាមួយសាធារណជនតាមរយៈការឆ្លើយសំណួរ និងមតិយោបល់ ដើម្បីបង្កើតជាការជឿទុកចិត្តនិងភាពស្និទ្ធស្នាល។ របៀបក្នុងការផ្សព្វផ្សាយព័ត៌មានសុខភាពតាមបណ្តាញសង្គមមានច្រើនបែបយ៉ាងដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់។ ដំបូងបង្អស់ យើងត្រូវបង្កើតខ្លឹមសារដែលទាក់ទាញភ្នែក និងមានប្រយោជន៍ដូចជា វីដេអូដែលមានចលនា រូបភាពដែលបង្ហាញពីការពិត ឬការសម្ភាសន៍ខ្លីៗជាមួយអ្នកជំនាញ។ ការប្រើប្រាស់ Hashtag ដែលទាក់ទងនឹងយុទ្ធនាការដូចជា #សុខភាពខ្ញុំ #ការពារគ្រុនឈាម ជាដើមក៏ជាវិធីដ៏ល្អដើម្បីឲ្យយុទ្ធនាការងាយរក។ ការសហការជាមួយ Influencer ឬតារាល្បីដែលសាធារណជនចូលចិត្តក៏ជាមធ្យោបាយមួយដើម្បីពង្រីកឥទ្ធិពលនៃសារសុខភាពឲ្យបានទូលំទូលាយ។ ក្រៅពីនេះ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គមដែលកំណត់គោលដៅច្បាស់លាស់នឹងជួយឲ្យសារទៅដល់មនុស្សកាន់តែច្រើន។ ការរៀបចំកម្មវិធី Live Q&A ជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភាពក៏អាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ប្រជាជនបានយ៉ាងល្អ។ ការចែករំលែកបន្តគឺជាលក្ខណៈពិសេសមួយរបស់បណ្តាញសង្គមដែលជួយឲ្យព័ត៌មានសុខភាពរីករាលដាលយ៉ាងឆាប់រហ័ស។ នៅពេលដែលព័ត៌មានណាមួយត្រូវបានមនុស្សម្នាក់ចូលចិត្ត និងចែករំលែក វានឹងទៅដល់មិត្តភក្តិរបស់គាត់ ដែលអាចបន្តចែករំលែកតៗគ្នា។ ដំណើរការនេះបង្កើតបានជាបណ្តាញដ៏ធំមួយដែលហួសពីការស្មាន ដែលជួយឲ្យសារសុខភាពអាចទៅដល់មនុស្សរាប់ពាន់នាក់ឬរាប់លាននាក់បាន។ ការចែករំលែកក៏ធ្វើឲ្យសារសុខភាពមានឥទ្ធិពលកាន់តែខ្លាំង ព្រោះមនុស្សជាច្រើនតែងតែទុកចិត្តព័ត៌មានដែលបានមកពីមិត្តភក្តិឬក្រុមគ្រួសាររបស់ពួកគេជាងប្រភពផ្លូវការ។ វាក៏ជួយបង្កើតសហគមន៍ដែលយកចិត្តទុកដាក់ចំពោះសុខភាព ដែលអាចជួយរំលឹកគ្នាទៅវិញទៅមកឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ទោះជាមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការផ្សព្វផ្សាយសុខភាពតាមបណ្តាញសង្គមក៏មានគុណវិបត្តិជាច្រើនដែលត្រូវយកចិត្តទុកដាក់។ បញ្ហាធំបំផុតគឺការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ឬ Fake News ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។ ព័ត៌មានមិនពិតទាំងនេះអាចបណ្តាលឲ្យមនុស្សយល់ច្រឡំ មិនហ៊ានទទួលថ្នាំបង្ការ ឬប្រើប្រាស់ឱសថដែលគ្មានស្តង់ដារ។ ការខ្វះការត្រួតពិនិត្យក៏ជាបញ្ហាមួយដែរ ព្រោះនរណាក៏អាចបង្ហោះព័ត៌មានសុខភាពបានដែរ ទោះបីជាមិនមានជំនាញក៏ដោយ។ ម្យ៉ាងវិញទៀត ការហូរចូលនៃព័ត៌មានច្រើនពេកដែលហៅថា បណ្តុំព័ត៌មានមិនពិត ក៏អាចធ្វើឲ្យមនុស្សភាន់ច្រឡំនិងបាត់បង់ការទុកចិត្តលើប្រភពព័ត៌មាន។ មិនតែប៉ុណ្ណោះ ការបញ្ចេញមតិយោបល់អវិជ្ជមាន ឬការបៀតបៀនក៏អាចធ្វើឲ្យខូចខាតដល់កិត្តិយសនៃយុទ្ធនាការ និងអ្នកដែលធ្វើការងារនេះផងដែរ។ សរុបមក បណ្តាញសង្គមគឺជាឧបករណ៍ដ៏មានអានុភាពសម្រាប់យុទ្ធនាការអប់រំសុខភាពនៅកម្ពុជា។ វាមិនត្រឹមតែជាកន្លែងសម្រាប់ផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ តែវាក៏ជាកន្លែងសម្រាប់ការកសាងសហគមន៍ដែលយកចិត្តទុកដាក់លើសុខភាពផងដែរ។ ប៉ុន្តែដើម្បីឲ្យការប្រើប្រាស់បណ្តាញសង្គមមានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ទាំងអ្នកអនុវត្ត និងសាធារណជនត្រូវចេះប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ។ ការសហការគ្នារវាងស្ថាប័នរដ្ឋាភិបាលនិងបណ្តាញសង្គមដើម្បីទប់ស្កាត់ព័ត៌មានមិនពិតគឺជាចំណុចសំខាន់បំផុត ដើម្បីធានាបាននូវសុវត្ថិភាពនិងសុខភាពរបស់ប្រជាជនកម្ពុជាគ្រប់គ្នា។